ជីវិតនៅតាមជនបទ ជាពិសេសនៅកម្ពុជា ពិតជាមានភាពសុខសាន្ត និងពោរពេញដោយសំឡេងធម្មជាតិដែលពិរោះរណ្ដំ។ ក្នុងចំណោមសំឡេងទាំងនោះ សំឡេងសត្វមាន់រងាវ និងសំឡេងធម្មជាតិដទៃទៀតដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ចង្វាក់ជីវិតប្រចាំថ្ងៃ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទាំងផ្លូវកាយ និងផ្លូវចិត្ត។ សំឡេងទាំងនេះបានក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីជីវិតរស់នៅរបស់ប្រជាជននៅតាមជនបទ។ សំឡេងសត្វមាន់រងាវ ត្រូវបានចាត់ទុកជា នាឡិការោទ៍ ធម្មជាតិរបស់ប្រជាជននៅតាមទីជនបទតាំងពីបុរាណកាលមកម្ល៉េះ។ វាមានតួនាទីសំខាន់ជាច្រើនដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ជាទូទៅ សំឡេងមាន់រងាវលើកទីមួយចាប់ផ្ដើមលឺតិចៗនៅចន្លោះម៉ោង ៤ ទៅ ៥ ភ្លឺ មុនពេលព្រះអាទិត្យរះបន្តិច។ សំឡេងដំបូងនេះគឺស្រាលៗលឺតិចៗ មុននឹងចាប់ផ្តើមរងាវឮៗឡើងជាបន្តបន្ទាប់។ សំឡេងនេះបានដាស់មនុស្សម្នាឱ្យក្រោកពីដំណេកដើម្បីត្រៀមខ្លួនទៅធ្វើការងារផ្សេងៗដូចជា រៀបចំខ្លួនទៅវត្តធ្វើបុណ្យ ទៅផ្សារទិញម្ហូបត្រី សាច់ បន្លែ ផ្លែឈើ ត្រៀមចេញទៅស្រែចម្ការ ឬត្រៀមបើកហាងលក់ដូរតូចៗនៅតាមផ្ទះ។ សម្រាប់អ្នករស់នៅទីជនបទ សំឡេងមាន់រងាវមិនមែនគ្រាន់តែជាសំឡេងសត្វធម្មតានោះទេ ប៉ុន្តែវាជាសញ្ញាប្រាប់ថាថ្ងៃថ្មីមួយទៀតបានឈានចូលមកដល់ហើយ និងជាការរំលឹកឱ្យចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃរបស់ពួកគេដោយមិនចាំបាច់មើលនាឡិកាឡើយ។ សត្វមាន់មិនត្រឹមតែរងាវតែពេលព្រឹកព្រលឹមប៉ុណ្ណោះទេ តែពួកវាអាចរងាវជាច្រើនលើកក្នុងមួយថ្ងៃ រួមទាំងនៅពេលថ្ងៃត្រង់ ឬសូម្បីតែពេលល្ងាចក៏មាន។ សម្រាប់អ្នកជំនាន់មុនដែលមិនទាន់មាននាឡិកាទំនើបប្រើប្រាស់ សំឡេងមាន់រងាវគឺជាវិធីមួយក្នុងការប៉ាន់ស្មានពេលវេលាប្រចាំថ្ងៃ។ ឧទាហរណ៍ ការរងាវលើកទីពីរ ឬទីបីនៅពេលព្រឹកអាចបញ្ជាក់ថាព្រះអាទិត្យជិតរះហើយ ឬការរងាវនៅពេលថ្ងៃត្រង់អាចបញ្ជាក់ថាជិតថ្ងៃត្រង់ ដែលជួយឱ្យពួកគេអាចកំណត់ម៉ោងសម្រាប់សកម្មភាពផ្សេងៗដូចជា ទៅបាយថ្ងៃត្រង់ ឬត្រៀមខ្លួនទៅសម្រាក។ ការរងាវទៀងទាត់របស់វាបានក្លាយជាទម្លាប់ធម្មជាតិដែលជួយរៀបចំកាលវិភាគជីវិតរបស់ប្រជាជនដោយមិនបាច់គិតច្រើន។ សម្រាប់មនុស្សជាច្រើន ជាពិសេសអ្នកដែលធំដឹងក្តីនៅតាមជនបទ សំឡេងមាន់រងាវតែងតែភ្ជាប់ជាមួយនឹងអារម្មណ៍ស្ងប់សុខ កក់ក្តៅ និងនឹករលឹកដល់ស្រុកកំណើត។ វាជាសំឡេងដែលធ្លាប់បានឮតាំងពីតូច និងជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃដែលមិនអាចកាត់ផ្ដាច់បាន។ សំឡេងនេះបានរំលឹកដល់ភាពសាមញ្ញនៃជីវិតនៅជនបទ ដែលផ្ទុយពីភាពអ៊ូអរ និងមមាញឹកនៅទីក្រុង។ នៅពេលដែលអ្នករស់នៅទីក្រុងបានឮសំឡេងមាន់រងាវ ពួកគេតែងតែនឹករលឹកដល់ផ្ទះ ឬស្រុកកំណើតរបស់ពួកគេ ហើយវាអាចជួយបន្ធូរអារម្មណ៍តានតឹង និងនាំមកនូវសេចក្តីសុខផ្លូវចិត្តយ៉ាងខ្លាំង។ ក្នុងជំនឿខ្លះ សំឡេងមាន់រងាវក៏ត្រូវបានគេភ្ជាប់ទៅនឹងប្រផ្នូលផ្សេងៗផងដែរ។ ឧទាហរណ៍ បើមាន់រងាវមិនទាន់ដល់ពេលរងាវ ដូចជារងាវនៅពេលថ្ងៃត្រង់តែបែរជាលឺសូររងាវដូចពេលព្រឹកព្រលឹម ឬរងាវនៅពេលយប់ជ្រៅ គេអាចយល់ថាជាប្រផ្នូលមិនល្អ ឬជាសញ្ញាអ្វីមួយដែលនឹងកើតឡើងក្នុងគ្រួសារ ឬភូមិ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាជំនឿប្រជាប្រិយមួយប៉ុណ្ណោះ ដែលបានបន្តពីដូនតា។ វាមិនមែនជាការពិតបែបវិទ្យាសាស្ត្រទេ ប៉ុន្តែបានក្លាយជាផ្នែកមួយនៃវប្បធម៌ជនបទដែលមនុស្សជាច្រើននៅតែជឿជាក់។ ក្រៅពីសំឡេងមាន់រងាវ នៅមាន សំឡេងធម្មជាតិ ជាច្រើនទៀតដែលបានរួមចំណែកធ្វើឱ្យជីវិតប្រចាំថ្ងៃនៅជនបទកាន់តែមានន័យ និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្លូវកាយ និងផ្លូវចិត្ត។ នៅពេលព្រឹកព្រលឹម ឬពេលថ្ងៃត្រង់ សំឡេងសត្វស្លាបយំអឺងកង ជាពិសេសសត្វចាប ចាបព្រៃ ចចាប ព្រាប និងសត្វស្លាបផ្សេងៗទៀត គឺជាសញ្ញាដ៏ពិរោះរណ្ដំមួយទៀតដែលប្រាប់ថាថ្ងៃថ្មីបានមកដល់ ឬជាសំឡេងដែលជួយបន្ធូរអារម្មណ៍។ សំឡេងទាំងនេះបានបង្កើតនូវបរិយាកាសរីករាយ ស្រស់ស្រាយ និងជួយឱ្យមនុស្សមានអារម្មណ៍ល្អ។ ការស្តាប់សំឡេងសត្វស្លាបយំអាចជួយកាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ស្ងប់ និងបង្កើនអារម្មណ៍សុទិដ្ឋិនិយម។ វាជាបទភ្លេងធម្មជាតិដែលជួយដាស់អារម្មណ៍ឱ្យមានភាពរស់រវើក និងវិជ្ជមាន។ នៅតាមជនបទ ខ្យល់អាកាសតែងតែបរិសុទ្ធ និងបក់បោកត្រជាក់ស្រឺត។ សំឡេងខ្យល់បក់រំលែកស្លឹកឈើតាមដើមត្នោត ដើមស្វាយ ឬបក់តាមផ្ទះសសរខ្ពស់ គឺជាបទភ្លេងធម្មជាតិដ៏ស្ងប់ស្ងាត់ ដែលជួយឱ្យមនុស្សមានអារម្មណ៍ធូរស្រាល និងបានសម្រាក។ វាជួយឱ្យការគេងលក់កាន់តែស្កប់ស្កល់ និងកាត់បន្ថយភាពនឿយហត់ពីការងារពេញមួយថ្ងៃ។ សំឡេងខ្យល់បាននាំមកនូវភាពត្រជាក់ និងផាសុកភាពដល់អ្នករស់នៅ ហើយជួយឱ្យពួកគេទទួលបាននូវការសម្រាកដ៏មានគុណភាព។ នៅពេលយប់ សំឡេងកណ្ដូប ឬសត្វល្អិតផ្សេងៗទៀតយំអឺងអាប់បានបង្កើតនូវបរិយាកាសស្ងប់ស្ងាត់ និងកក់ក្តៅ។ សំឡេងទាំងនេះជួយឱ្យអ្នកគេងលក់ស្រួល និងមានអារម្មណ៍ថាខ្លួនឯងពិតជារស់នៅក្នុងធម្មជាតិពិតៗ។ សម្រាប់អ្នកខ្លះ សំឡេងទាំងនេះបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃដែលពួកគេនឹករលឹកនៅពេលដែលពួកគេទៅរស់នៅទីក្រុង ហើយបានជួយឱ្យពួកគេមានអារម្មណ៍សុវត្ថិភាព និងស្ងប់ចិត្ត។ សំឡេងទាំងនេះក៏បង្ហាញពីតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីនៅតាមជនបទផងដែរ។ បើនៅជិតទន្លេ ស្ទឹង ឬប្រឡាយ សំឡេងទឹកហូរតិចៗអាចជួយឱ្យអារម្មណ៍ស្ងប់ និងស្រស់ស្រាយ។ វាជាសំឡេងដែលជួយរំលាយភាពតានតឹង និងនាំមកនូវសេចក្តីសុខ។ ឯសំឡេងភ្លៀងធ្លាក់នៅពេលយប់វិញ គឺជាបទភ្លេងដ៏កក់ក្តៅដែលធ្វើឱ្យមនុស្សមានអារម្មណ៍សុវត្ថិភាព និងគេងលក់ស្រួលក្នុងផ្ទះរបស់ពួកគេ។ សំឡេងធម្មជាតិទាំងនេះមានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផ្លូវចិត្ត និងជួយកាត់បន្ថយស្ត្រេស ក៏ដូចជាលើកកម្ពស់អារម្មណ៍ស្រស់ស្រាយ និងភាពរស់រវើកឡើងវិញ។ សរុបមក សំឡេងរបស់សត្វមាន់រងាវ និងសំឡេងធម្មជាតិផ្សេងៗទៀត មិនត្រឹមតែជាផ្នែកមួយនៃបរិស្ថានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាដ៏សំខាន់ដែលជួយកំណត់ចង្វាក់ជីវិតប្រចាំថ្ងៃ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្ស។ សំឡេងទាំងនេះបានបង្កើតនូវភាពសុខដុមរមនា និងសន្តិភាពក្នុងជីវិតនៅតាមទីជនបទ ហើយបានក្លាយជាបទភ្លេងដ៏ពិរោះរណ្តំដែលអមដំណើរជីវិតប្រចាំថ្ងៃ។